តាំងពីបុរាណកាលមកខ្មែរយើងតែងតែមានទំនៀមទម្លាប់និងវប្បធម៏យ៉ាងល្អប្រពៃជាពិសេស នៅពេលរៀបអាពាពិពាណ៍គឺមានពិធីជាច្រើន និងការស្លៀកពាក់ដោយសំលៀកបំពាក់គោរពតាមក្បួនខ្នាតដែលដូនតាបានបន្សល់ទុក។ អាពាហ៍ពិពាហ៍របស់ខ្មែរមានលក្ខណៈពិសេស ព្រោះគ្រប់ពិធី និងសម្លៀកបំពាក់នីមួយៗសុទ្ធតែមានអត្ថន័យ និងខ្លឹមសារគ្រប់ឈុត។ ដោយសារតែពិធីមង្គលការមានពិធីច្រើន ការរៀបចំក៏អាចខុសគ្នាបន្តិចបន្តួចទៅតាមការចាត់ចែង និងតម្រូវការរបស់គូស្វាមីភរិយា ដូចនេះ ឈុតសម្លៀកបំពាក់របស់កូនក្រមុំកូនកម្លោះក៏អាចមានចំនួនតិចឬច្រើនទៅតាមនោះដែរ។ តួយ៉ាង មង្គលការខ្លះមានរយៈពេលលើសពីពីរថ្ងៃ ប៉ុន្តែមកទល់បច្ចុប្បន្ន ជាទូទៅគឺមានតែពីរថ្ងៃប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ សម្លៀកបំពាក់កូនក្រមុំកូនកម្លោះដែលសំខាន់ទៅតាមកម្មវិធីនីមួយៗរួមមាន ឈុតសូត្រមន្ត ឈុតទទួលផ្កាស្លា ឈុតបំពាក់ចិញ្ចៀន ឈុតសំពះផ្ទឹម រួមទាំងឈុតកាត់សក់ និងទទួលភ្ញៀវផងដែរ។ ជាការពិតណាស់ សម្រាប់សំលៀកបំពាក់នៅពេលសូត្រមន្ត កូនក្រមុំគ្រងដោយអាវប៉ាក់ពណ៏ស សំពត់ហូលចងក្បិន និងពានាដោយក្រណាត់ហូលនៅលើស្មាខាងឆ្វេង។ រីឯកូនកម្លោះវិញ កាលពីមុនត្រូវចងក្បិល និងពាក់អាវកត្រង់ដៃវែងធម្មតាប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ន គេបានកែច្នៃដោយការប៉ាក់ឌិនបន្ថែមនូវរូបផ្កានៅលើ កដៃ និងស្មាប្រសិនជាកូនកម្លោះចង់មានភាពលេចធ្លោជាងអ្នកកំដរ។ ម្យ៉ាងវិញទៀត ការស្លៀកសម្លៀកបំពាក់បែបនេះមានន័យថា ជាការគោរពដល់ព្រះពុទ្ធ និងព្រះសង្ឃ ដែលបាននិមន្តមកសូត្រមន្តក្នុងពិធីសិរីសួស្តីរបស់កូនក្រមុំកូនកម្លោះ។ ក្នុងពេលបច្ចុប្បន្ននេះ គេឃើញមានការស្លៀកឈុតទទួលផ្កាស្លា ប៉ុន្តែកាលពីមុនពុំមានទេ គឺគេឲ្យកូនក្រមុំនៅក្នុងផ្ទះ ពុំចេញមកក្រៅទេរហូតទាល់តែកូនកម្លោះយកផ្កាស្លាមកដល់ផ្ទះ។ ចំណែកឯឈុតពាក់ចិញ្ចៀនកូនក្រមុំត្រូវស្លៀកសំឡុយវែង ហើយគ្រងដោយអាវចាប់ម៉ូតបន្តិចបន្តួចដោយមិនប្រើស្បៃ ចំណែកកូនកំលោះត្រូវស្លៀកក្បិន។ ក្នុងពិធីសែនព្រេនចងដៃ កូនកំលោះ កូនក្រមុំចាំបាច់ត្រូវស្លៀកពាក់ពណ៌មាសតែមួយគត់ ដោយកូនប្រុសស្លៀកសំឡុយគ្រង អាវផាយពីលើអាវកត្រង់។ រីឯកូនស្រី ត្រូវស្លៀកសំឡុយត្រឹមខ្នងជើង និងពាក់ស្បៃពីលើ រួមទាំងម្កុដដែលមានរាងស្រដៀងគ្នាទៅនឹងនាគ។ ឈុតកូនកំលោះ កូនក្រមុំ ក្នុងពិធីសំពះផ្ទឹមនេះតំណាងឲ្យភាពមានអំណាច និងបុណ្យស័ក្កិ ដែលពួកគេស្ថិតក្នុងសម្លៀកបំពាក់ជាស្តេច។ ឈុតបន្ទាប់គឺក្នុងពិធីកាត់សក់ ដែលក្នុងពិធីនេះគេនិយមប្រើសម្លៀកបំពាក់ដែលមានពណ៍មាស និងពណ៍ផ្កាឈូក ដែលពណ៍មាសតំណាងឲ្យការកើតទ្រព្យ។ ម្យ៉ាងទៀត កូនកំលោះនិងកូនក្រមុំត្រូវស្លៀកក្បិនដូចគ្នា ជាមួយនឹងអាវដែលមានរចនាប៉ាក់ជាផ្កា។ ជាចុងក្រោយ គឺឈុតទទួលភ្ញៀវ ដែលពេលខ្លះកូនកំលោះនិងកូនក្រមុំមានការផ្លាស់ប្តូរពី ពីរទៅបីឈុត។ ឈុតសំរាប់កូនកំលោះ ត្រូវពាក់អាវកត្រង់និងខោបារាំងជាចាំបាច់ ប៉ុនែ្តមិនត្រូវពាក់អាវធំនោះទេ ព្រោះវាប្រាសចាកពីប្រពៃណី ចំណែកកូនក្រមុំវិញ ត្រូវស្លៀកសំឡុយវែង ជាមួយនឹងអាវស្បៃក៏បាន តាមចំណូលចិត្ត។